ការបែងចែកតួនាទី និងការទទួលខុសត្រូវរវាងរដ្ឋាភិបាលថ្នាក់ជាតិ និងរដ្ឋាភិបាលថ្នាក់មូលដ្ឋាន គឺជាឆ្អឹងខ្នងនៃប្រព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយដែលមានប្រសិទ្ធភាព។ នៅកម្ពុជា យន្តការនេះត្រូវបានរៀបចំឡើងដើម្បីធានាថា ការសង្គ្រោះត្រូវបានធ្វើឡើងយ៉ាងឆាប់រហ័សនៅកម្រិតមូលដ្ឋាន ខណៈដែលការគាំទ្រផ្នែកធនធាន និងគោលនយោបាយត្រូវបានផ្ដល់ជូនពីថ្នាក់ជាតិ។ ការសហការគ្នាយ៉ាងរលូនរវាងស្ថាប័នទាំងពីរនេះ គឺជាកត្តាកំណត់ក្នុងការកាត់បន្ថយការបាត់បង់ជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅពេលមានអាសន្នដូចជា ទឹកជំនន់ គ្រោះរាំងស្ងួត ឬខ្យល់កន្ត្រាក់ជាដើម។ រដ្ឋាភិបាលថ្នាក់ជាតិដើរតួជា ខួរក្បាល និងជាមជ្ឈមណ្ឌលធនធាន ដ៏មានឥទ្ធិពលបំផុតសម្រាប់ប្រទេសទាំងមូល។ ក្នុងការធានាថាប្រតិបត្តិការគ្រប់គ្រងគ្រោះមហន្តរាយត្រូវបានអនុវត្តទៅតាមស្ដង់ដារបច្ចេកទេស។ ភារកិច្ចចម្បង និងជាគ្រឹះដំបូងគេបង្អស់ គឺការរៀបចំក្របខណ្ឌច្បាប់ និងនីតិវិធីប្រតិបត្តិស្តង់ដារ។ ដែលជាផែនទីបង្ហាញផ្លូវសម្រាប់ស្ថាប័នពាក់ព័ន្ធទាំងអស់។ តាមរយៈការបង្កើតច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ រដ្ឋាភិបាលថ្នាក់ជាតិបានកំណត់យ៉ាងច្បាស់នូវឋានានុក្រមនៃបញ្ជា សិទ្ធិអំណាច និងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន និងកងកម្លាំងប្រដាប់អាវុធ។ ដើម្បីបង្ការកុំឱ្យមានភាពច្របូកច្របល់ ឬការជាន់តួនាទីគ្នានៅពេលមានអាសន្ន ដែលនេះជាកត្តាសម្រេចចិត្តក្នុងការបង្កើនប្រសិទ្ធភាពនៃកិច្ចការសង្គ្រោះ។ នៅក្នុងយុគសម័យបច្ចេកវិទ្យា រដ្ឋាភិបាលថ្នាក់ជាតិបានពង្រឹងសមត្ថភាពលើការតាមដាន និងការព្យាករណ៍កម្រិតខ្ពស់។ ដោយប្រើប្រាស់ប្រព័ន្ធរ៉ាដាកម្ពស់ទឹក ស្ថានីយឧតុនិយមទំនើប និងទិន្នន័យផ្កាយរណបដែលទទួលបានពីកិច្ចសហប្រតិបត្តិការជាមួយតំបន់អាស៊ាន និងអង្គការអន្តរជាតិ។ ការវិភាគទិន្នន័យដ៏ស្មុគស្មាញទាំងនេះ បានជួយឱ្យមជ្ឈមណ្ឌលបញ្ជាថ្នាក់ជាតិ អាចមើលឃើញ និងដឹងពីសញ្ញាគ្រោះថ្នាក់ជាមុន មុនពេលដែលវាកើតឡើងពិតប្រាកដ។ សមត្ថភាពនេះរួមមានការតាមដានគន្លងផ្លូវរបស់ព្យុះសង្ឃរាឱ្យបានច្បាស់លាស់ និងការប៉ាន់ស្មានពីកម្រិតនៃគ្រោះរាំងស្ងួតដែលនឹងអាចកើតមាននៅតាមតំបន់នីមួយៗ។ ព័ត៌មានវិទ្យាសាស្ត្រទាំងនេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុត សម្រាប់ការសម្រេចចិត្តជាយុទ្ធសាស្ត្រក្នុងកិច្ចការប្រកាសអាសន្ន។ វាក៏ជួយដល់ការត្រៀមលក្ខណៈឆ្លើយតបជាមុន នៅតាមតំបន់ដែលរំពឹងថានឹងរងការវាយប្រហារខ្លាំងបំផុត ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ក្រៅពីការមានទិន្នន័យច្បាស់លាស់ក្នុងដៃ រដ្ឋាភិបាលថ្នាក់ជាតិក៏ជាអ្នកគ្រប់គ្រងផ្ដាច់មុខលើប្រព័ន្ធប្រកាសអាសន្ននៅទូទាំងប្រទេសផងដែរ។ ការគ្រប់គ្រងបែបនេះ គឺដើម្បីធានាថាព័ត៌មានអំពីសុវត្ថិភាពនឹងត្រូវបានបញ្ជូនទៅដល់ដៃរបស់ប្រជាពលរដ្ឋគ្រប់រូបបានទាន់ពេលវេលា។ តាមរយៈប្រព័ន្ធ ១២៩៤ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនទូរគមនាគមន៍ រដ្ឋាភិបាលអាចផ្ញើសារព្រមានភ្លាមៗទៅកាន់ទូរស័ព្ទដៃរបស់ពលរដ្ឋរាប់លាននាក់។ ការប្រើប្រាស់បណ្ដាញផ្សព្វផ្សាយរដ្ឋដូចជាវិទ្យុ និងទូរទស្សន៍ជាតិ ជួយឱ្យរដ្ឋាភិបាលអាចគ្រប់គ្រងស្ថានការណ៍ និងកម្ចាត់ព័ត៌មានក្លែងក្លាយដែលបង្កការភ័យខ្លាចបានយ៉ាងមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ វាក៏ជាមធ្យោបាយដ៏សំខាន់ក្នុងការផ្ដល់ការណែនាំអំពីរបៀបការពារខ្លួន និងសុវត្ថិភាពតាមបច្ចេកទេសវេជ្ជសាស្ត្រ ជូនដល់សាធារណជនបានយ៉ាងទូលំទូលាយ និងទាន់សម័យបំផុត។ នៅពេលគ្រោះមហន្តរាយឈានដល់កម្រិតធ្ងន់ធ្ងរហួសពីសមត្ថភាពឆ្លើយតបរបស់អាជ្ញាធរមូលដ្ឋាន នោះរដ្ឋាភិបាលថ្នាក់ជាតិនឹងត្រូវចូលអន្តរាគមន៍ផ្ទាល់។ ក្នុងស្ថានភាពនេះ រដ្ឋាភិបាលមានអំណាចពេញលេញក្នុងការកៀងគរកម្លាំងអន្តរាគមន៍ពិសេស និងកងកម្លាំងប្រដាប់អាវុធយុទ្ធសាស្ត្រ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ។ យន្តការនេះរួមមានការបញ្ជូនកងពលតូចទ័ពពិសេស ក្រុមជួយសង្គ្រោះលើអាកាសដែលបំពាក់ដោយឧទ្ធម្ភាគចក្រ និងក្រុមគ្រូពេទ្យជំនាញអន្តរាគមន៍រហ័ស។ ការបញ្ចេញកម្លាំងអន្តរាគមន៍ខ្នាតធំពីថ្នាក់ជាតិ ធានាថាទោះបីជាតំបន់រងគ្រោះស្ថិតនៅដាច់ស្រយាល ឬត្រូវបានកាត់ផ្ដាច់ដោយទឹកជំនន់ក៏ដោយ ក៏ក្រុមសង្គ្រោះនៅតែអាចទៅដល់ទីនោះបាន។ កិច្ចសង្គ្រោះដែលមានបច្ចេកទេសខ្ពស់នេះ នឹងជួយស្រោចស្រង់ជីវិត និងជម្លៀសប្រជាពលរដ្ឋចេញពីតំបន់គ្រោះថ្នាក់បានយ៉ាងមានប្រសិទ្ធភាពបំផុត។ បញ្ហាសន្តិសុខស្បៀងក៏ជាបន្ទុកដ៏ធ្ងន់ដែលថ្នាក់ជាតិត្រូវធានាឱ្យបាន ដើម្បីការពារស្ថិរភាពសង្គមក្នុងគ្រាអាសន្ន។ រដ្ឋាភិបាលថ្នាក់ជាតិគ្រប់គ្រង ប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដែលជាឃ្លាំងយុទ្ធសាស្ត្រសម្រាប់រក្សាទុកអង្ករ និងគ្រាប់ពូជដំណាំរាប់ម៉ឺនតោន។ នៅពេលមានការស្នើសុំពីមូលដ្ឋាន រដ្ឋាភិបាលនឹងបញ្ចេញស្បៀងទាំងនេះភ្លាមៗដើម្បីចែកចាយដល់ជនរងគ្រោះ។ ដែលទង្វើនេះមិនត្រឹមតែជួយដោះស្រាយការអត់ឃ្លានចំពោះមុខប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ជួយទប់ស្កាត់ការឡើងថ្លៃទំនិញលើទីផ្សារ និងផ្តល់មធ្យោបាយដល់កសិករក្នុងការចាប់ផ្តើមបង្កបង្កើនផលឡើងវិញភ្លាមៗបន្ទាប់ពីគ្រោះមហន្តរាយបានកន្លងផុតទៅ។ ហើយវាក៏ជាការស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញដោយចីរភាពថែមទៀតផង។ ក្រៅពីកិច្ចការសង្គ្រោះជីវិត ការស្ដារហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដែលជាសរសៃឈាមសេដ្ឋកិច្ចជាតិ ក៏ជាតួនាទីមិនអាចខ្វះបានរបស់ថ្នាក់ជាតិផងដែរ។ ក្រោយពេលគ្រោះមហន្តរាយបានថមថយ ក្រសួងពាក់ព័ន្ធនៅថ្នាក់ជាតិត្រូវទទួលបន្ទុកលើការវាយតម្លៃការខូចខាត និងការបញ្ចេញកញ្ចប់ថវិកាបម្រុងជាតិយ៉ាងសន្ធឹកសន្ធាប់។ ដើម្បីជួសជុលផ្លូវជាតិ ស្ពាន និងប្រព័ន្ធធារាសាស្ត្រខ្នាតធំដែលរងការបំផ្លាញ។ ការងារស្ដារឡើងវិញនេះតម្រូវឱ្យមានការប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ និងបច្ចេកទេសសាងសង់កម្រិតខ្ពស់។ ដែលរដ្ឋាភិបាលថ្នាក់ជាតិគឺជាអ្នកធានាថាចរន្តនៃការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញក្នុងប្រទេសនឹងត្រូវតភ្ជាប់ឡើងវិញក្នុងរយៈពេលដ៏ខ្លីបំផុត ដើម្បីកុំឱ្យមានការរអាក់រអួលដល់សេដ្ឋកិច្ចជាតិ។ ជាចុងក្រោយ រដ្ឋាភិបាលថ្នាក់ជាតិដើរតួជាអ្នកតំណាងអធិបតេយ្យភាពក្នុងការសម្របសម្រួលជំនួយ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ក្នុងនាមជាច្រកចេញចូលតែមួយ រដ្ឋាភិបាលមានភារកិច្ចក្នុងការទំនាក់ទំនង និងស្នើសុំជំនួយបច្ចេកទេស ហិរញ្ញវត្ថុ និងសម្ភារៈសង្គ្រោះពីស្ថាប័នអន្តរជាតិធំៗ។ ដូចជា អង្គការសហប្រជាជាតិ កម្មវិធីស្បៀងអាហារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី។ ការគ្រប់គ្រងជំនួយពីថ្នាក់ជាតិនេះ ធានាបាននូវតម្លាភាព សមធម៌ និងការបែងចែកធនធានពីបរទេសទៅកាន់តំបន់ដែលរងគ្រោះខ្លាំងជាងគេបានចំគោលដៅ។ ព្រមទាំងជួយពង្រឹងទំនុកចិត្តពីដៃគូអភិវឌ្ឍន៍មកលើប្រព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយរបស់កម្ពុជាទាំងមូល។ រដ្ឋាភិបាលថ្នាក់មូលដ្ឋាន ដែលរួមមានរដ្ឋបាលខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ-សង្កាត់ ដើរតួនាទីជាកម្លាំងចលករជួរមុខ និងជាស្ពានចម្លងដ៏សំខាន់បំផុតរវាងគោលនយោបាយជាតិ និងការរស់រានមានជីវិតរបស់ប្រជាពលរដ្ឋជាក់ស្ដែង។ ភារកិច្ចចម្បងដែលអាជ្ញាធរទាំងនេះត្រូវបំពេញមុនគេបង្អស់ គឺការបំប្លែងរាល់ព័ត៌មានបច្ចេកទេស និងការព្យាករណ៍ដ៏ស្មុគស្មាញដែលទទួលបានពីថ្នាក់ជាតិ ឱ្យទៅជាភាសាសាមញ្ញដែលងាយយល់បំផុតសម្រាប់អ្នកភូមិ។ ការផ្ដល់ព័ត៌មានទាំងនេះ ធ្វើឡើងតាមរយៈការប្រើប្រាស់មេក្រូសហគមន៍ ការផ្សព្វផ្សាយតាមវត្តអារាម ឬការចុះទៅដល់តាមផ្ទះ។ ពួកគេធានាថាការប្រកាសអាសន្ននឹងទៅដល់គ្រប់មជ្ឈដ្ឋានទាំងអស់ ទោះបីជាតំបន់នោះដាច់ស្រយាលយ៉ាងណាក៏ដោយ ដែលសកម្មភាពនេះគឺជាការសង្គ្រោះជីវិតជាជំហានដំបូងមុនពេលគ្រោះមហន្តរាយមកដល់។ ទន្ទឹមនឹងការផ្សព្វផ្សាយព័ត៌មាន រដ្ឋាភិបាលថ្នាក់មូលដ្ឋានមានភារកិច្ចយុទ្ធសាស្ត្រក្នុងការរៀបចំផែនទីហានិភ័យ និងការកំណត់ទីទួលសុវត្ថិភាពឱ្យបានច្បាស់លាស់មុនពេលមានអាសន្ន។ ដោយសារពួកគេយល់ដឹងពីភូមិសាស្ត្រក្នុងតំបន់របស់ខ្លួនច្បាស់ជាងស្ថាប័នណាទាំងអស់។ ពួកគេអាចកំណត់បាននូវទីតាំងខ្ពស់ៗដែលអំណោយផលសម្រាប់ប្រើប្រាស់ជាជម្រកបណ្ដោះអាសន្ន និងរៀបចំផ្លូវជម្លៀសដែលមានសុវត្ថិភាពបំផុត។ ការរៀបចំទុកជាមុននូវហេដ្ឋារចនាសម្ព័ន្ធបណ្ដោះអាសន្ននៅតាមសាលារៀន ឬវត្តអារាម ជួយឱ្យការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋ សត្វពាហនៈ និងទ្រព្យសម្បត្តិមានសណ្ដាប់ធ្នាប់ កាត់បន្ថយភាពស្លន់ស្លោ និងការបាត់បង់អាយុជីវិតក្នុងពេលមានភាពចលាចល។ នៅក្នុងប្រតិបត្តិការជម្លៀស និងកិច្ចសង្គ្រោះបឋម ក្រុមប្រឹក្សាឃុំ-សង្កាត់ដើរតួជាអ្នកបញ្ជាផ្ទាល់ ដែលដឹងយ៉ាងច្បាស់អំពីស្ថានភាពគ្រួសារនីមួយៗនៅក្នុងមូលដ្ឋាន។ ភាពជិតស្និទ្ធនេះអនុញ្ញាតឱ្យពួកគេអាចកំណត់អត្តសញ្ញាណជនងាយរងគ្រោះបំផុត ដូចជាជនពិការ ចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារតូចៗ ដើម្បីផ្ដល់អាទិភាពខ្ពស់ក្នុងការសង្គ្រោះ និងជម្លៀសឱ្យបានមុនគេ។ ការយល់ដឹងពីស្ថានភាពផ្ទះសម្បែង និងចំនួនសមាជិកគ្រួសារជាក់លាក់បែបនេះ ធ្វើឱ្យប្រតិបត្តិការជម្លៀសមិនត្រឹមតែមានភាពរហ័សរហួនប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងមានលក្ខណៈមនុស្សធម៌ និងចំគោលដៅបំផុត ដែលជាខែលការពារដ៏រឹងមាំសម្រាប់សហគមន៍នៅជួរមុខគេបង្អស់។ នៅពេលដែលប្រជាពលរដ្ឋត្រូវបានជម្លៀសមកដល់ទីទួលសុវត្ថិភាព ការងារគ្រប់គ្រងសេវាសុខភាព និងអនាម័យគឺជាបន្ទុកដ៏ធ្ងន់ដែលអាជ្ញាធរមូលដ្ឋានត្រូវដោះស្រាយជាបន្ទាន់ ដើម្បីបង្ការការកើតមាននូវវិបត្តិសុខភាពបន្ទាប់បន្សំ។ ពួកគេត្រូវសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយមណ្ឌលសុខភាពដើម្បីបង្កើតក្រុមគ្រូពេទ្យចល័ត ធានាឱ្យមានការផ្គត់ផ្គង់ទឹកស្អាត និងការរៀបចំបង្គន់អនាម័យឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស។ ការគ្រប់គ្រងយ៉ាងម៉ត់ចត់លើបញ្ហាសុខភាពសាធារណៈនៅក្នុងជម្រក គឺជាការការពារភាពស៊ាំរបស់សហគមន៍ឱ្យនៅរឹងមាំ ក្នុងអំឡុងពេលដែលពួកគេកំពុងប្រឈមនឹងការលំបាកខ្លាំងផ្នែកជីវភាព និងស្មារតី។ តួនាទីដ៏សំខាន់មួយទៀតដែលមិនអាចខ្វះបាន គឺការដើរតួជាភ្នាក់ងារប្រមូលទិន្នន័យ និងវាយតម្លៃផលប៉ះពាល់សម្រាប់រដ្ឋាភិបាលថ្នាក់ជាតិ។ អាជ្ញាធរមូលដ្ឋានត្រូវចុះស្រង់ស្ថិតិជាក់ស្ដែងអំពីចំនួនអ្នករងគ្រោះ ទំហំខូចខាតផ្ទះសម្បែង និងផ្ទៃដីកសិកម្មដែលត្រូវបានបំផ្លាញ ដើម្បីរៀបចំជារបាយការណ៍វាយតម្លៃតម្រូវការចាំបាច់បញ្ជូនទៅថ្នាក់លើ។ ព័ត៌មានលម្អិតទាំងនេះគឺជាមូលដ្ឋានគ្រឹះដ៏មានតម្លៃ ដែលជួយឱ្យរដ្ឋាភិបាលថ្នាក់ជាតិអាចសម្រេចចិត្តបញ្ចេញកញ្ចប់ថវិកាសង្គ្រោះ ឬស្បៀងបម្រុងជាតិបានយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលាបំផុត ជៀសវាងការបែងចែកជំនួយដែលមិនចំគោលដៅ។ ក្រៅពីធនធានពីរដ្ឋ រដ្ឋាភិបាលថ្នាក់មូលដ្ឋានក៏មានសមត្ថភាពពិសេសក្នុងការកៀងគរសាមគ្គីភាព និងសប្បុរសធម៌ក្នុងតំបន់ដើម្បីឆ្លើយតបនឹងតម្រូវការចំពោះមុខ។ ការសម្របសម្រួលជាមួយវត្តអារាម សហគ្រាសក្នុងស្រុក និងសប្បុរសជនដើម្បីផ្ដល់អាហារសង្គ្រោះ និងជម្រកបណ្ដោះអាសន្ន គឺជាប្រភពធនធានដែលលឿនបំផុតមុនពេលជំនួយធំៗពីថ្នាក់ជាតិមកដល់។ ទន្ទឹមនឹងការផ្ដល់ស្បៀង ពួកគេក៏ត្រូវរៀបចំកម្លាំងនគរបាលប៉ុស្តិ៍ និងប្រជាការពារដើម្បីយាមល្បាតការពារទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលទុកចោលក្នុងផ្ទះលិចទឹក និងរក្សាសន្តិសុខនៅតាមជម្រក។ ដែលជួយឱ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅ និងកាត់បន្ថយការបាត់បង់ទ្រព្យសម្បត្តិបន្ថែមទៀតពីសំណាក់ជនឱកាសនិយម។ សរុបមក ភាពជោគជ័យនៃប្រព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយទាំងមូល គឺពឹងផ្អែកទាំងស្រុងលើភាពម្ចាស់ការ និងភាពរហ័សរហួនរបស់រដ្ឋាភិបាលថ្នាក់មូលដ្ឋាន។ ប៉ុន្តែប្រសិនបើថ្នាក់ជាតិគឺជា អ្នកផ្ដល់យុទ្ធសាស្ត្រ និងធនធាន នោះថ្នាក់មូលដ្ឋានគឺជា អ្នកអនុវត្តផ្ទាល់ ដែលនៅជាប់ជាមួយប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈទាំងអស់។ ភាពរឹងមាំនៃខ្សែត្រៀមជួរមុខនេះ មិនត្រឹមតែជួយសង្គ្រោះជីវិតមនុស្សក្នុងគ្រាអាសន្នប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ជាការកសាងនូវទំនុកចិត្ត និងភាពស៊ាំរបស់សហគមន៍ទាំងមូល ដើម្បីអាចក្រោកឈរឡើងវិញបានយ៉ាងរហ័សក្រោយពេលគ្រោះមហន្តរាយបានកន្លងផុតទៅ។ ជាសេចក្ដីសន្និដ្ឋានរួម ជោគជ័យនៃប្រតិបត្តិការគ្រប់គ្រង និងការឆ្លើយតបនឹងគ្រោះមហន្តរាយនៅកម្ពុជា មិនមែនជាការទទួលខុសត្រូវដាច់ដោយឡែករបស់ស្ថាប័នណាមួយឡើយ។ ប៉ុន្តែគឺជាលទ្ធផលនៃការធ្វើសហកម្មយ៉ាងស្អិតរមួតរវាងរដ្ឋាភិបាលថ្នាក់ជាតិ និងរដ្ឋាភិបាលថ្នាក់មូលដ្ឋាន។ ខណៈដែលថ្នាក់ជាតិដើរតួជា ខួរក្បាលបញ្ជា ដែលផ្ដល់នូវចក្ខុវិស័យយុទ្ធសាស្ត្រ ច្បាប់ ទិន្នន័យវិទ្យាសាស្ត្រ និងធនធានហិរញ្ញវត្ថុមហិមា ថ្នាក់មូលដ្ឋានបានដើរតួជា បេះដូង និងសរសៃឈាមដ៏សំខាន់។ ដែលនាំយកនូវសេវាសង្គ្រោះ និងការគាំពារទាំងនោះទៅដល់ដៃប្រជាពលរដ្ឋរងគ្រោះបានចំគោលដៅ និងទាន់ពេលវេលាបំផុត។ ទំនាក់ទំនងមិនអាចកាត់ផ្ដាច់បាននេះ បានបង្កើតនូវប្រព័ន្ធសុវត្ថិភាពមួយដែលរឹងមាំ ដែលអនុញ្ញាតឱ្យកម្ពុជាអាចកាត់បន្ថយបាននូវហានិភ័យ និងផលប៉ះពាល់អវិជ្ជមាននានាដែលបង្កឡើងដោយគ្រោះធម្មជាតិ។ ការផ្សារភ្ជាប់គ្នារវាង អំណាចនៃធនធាន ពីថ្នាក់ជាតិ និងភាពម្ចាស់ការលើភូមិសាស្ត្រ ពីថ្នាក់មូលដ្ឋានបានប្រែក្លាយកិច្ចការសង្គ្រោះពីការឆ្លើយតបតាមបែបយថាកម្ម មកជាការគ្រប់គ្រងតាមបែបវិទ្យាសាស្ត្រ និងមនុស្សធម៌។ នៅពេលដែលរដ្ឋាភិបាលថ្នាក់ជាតិបញ្ចេញនូវកញ្ចប់ស្បៀង និងកម្លាំងអន្តរាគមន៍ខ្នាតធំ អាជ្ញាធរមូលដ្ឋានគឺជាអ្នកធានាថាជំនួយទាំងនោះត្រូវបានបែងចែកដោយតម្លាភាព និងសមធម៌ដល់ជនងាយរងគ្រោះពិតប្រាកដ។ ភាពរលូននៃលំហូរព័ត៌មាន និងធនធានរវាងស្ថាប័នទាំងពីរថ្នាក់នេះ មិនត្រឹមតែជួយស្រោចស្រង់ជីវិត និងទ្រព្យសម្បត្តិក្នុងគ្រាអាសន្នប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងបានពង្រឹងនូវជំនឿចិត្តរបស់ប្រជាពលរដ្ឋមកលើប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋ ដែលជាគ្រឹះដ៏សំខាន់សម្រាប់ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិប្រកបដោយចីរភាព។ ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងការប្រែប្រួលអាកាសធាតុដែលមិនអាចទាយទុកជាមុនបាន ការពង្រឹងសមត្ថភាពសហការរវាងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានកាន់តែខ្លាំងក្លាថែមទៀត គឺជាកិច្ចការដែលត្រូវធ្វើជាបន្តបន្ទាប់។ ការវិនិយោគលើប្រព័ន្ធឌីជីថលសម្រាប់ការប្រកាសអាសន្ន ការពង្រឹងហិរញ្ញវត្ថុនៅថ្នាក់ក្រោមជាតិ និងការបណ្ដុះបណ្ដាលជំនាញសង្គ្រោះកម្រិតខ្ពស់ដល់កម្លាំងមូលដ្ឋាន នឹងធ្វើឱ្យកម្ពុជាមានសមត្ថភាពកាន់តែខ្ពស់ក្នុងការបង្កើន ភាពស៊ាំនឹងគ្រោះមហន្តរាយ ។ សរុបមក កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺជាកម្លាំងដ៏សំខាន់ដែលធានាថា គ្មានប្រជាពលរដ្ឋណាម្នាក់ត្រូវបានបោះបង់ចោលក្នុងគ្រាមានអាសន្នឡើយ។ ស្មារតីរួមគ្នានេះ នឹងជួយឱ្យសហគមន៍កម្ពុជាអាចក្រោកឈរឡើងវិញបានយ៉ាងរឹងមាំ និងឆាប់រហ័ស ទោះបីជាត្រូវប្រឈមមុខនឹងវិបត្តិធម្មជាតិធំធេងយ៉ាងណាក៏ដោយ។